ដំណើរកម្សាន្តភ្លក្សអាហារតាមផ្លូវជាមួយមគ្គុទ្ទេសក៍ក្នុងស្រុកនៅកម្ពុជា គឺមិនមែនត្រឹមតែជាការទទួលទានអាហារនោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយចូលទៅក្នុងបេះដូងនៃវប្បធម៌ខ្មែរដ៏សម្បូរបែប។ វាផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យដែលរួមបញ្ចូលគ្នារវាងរសជាតិ វប្បធម៌ និងការផ្សងព្រេង ដែលធ្វើឱ្យរាល់ជំហានមានន័យ។ សម្រាប់អ្នកដែលចង់ស្វែងយល់ពីប្រទេសកម្ពុជាឲ្យបានកាន់តែស៊ីជម្រៅ ការជ្រើសរើសមគ្គុទ្ទេសក៍ក្នុងស្រុកគឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីធានាថាអ្នកនឹងទទួលបានបទពិសោធន៍ដ៏ពិតប្រាកដ និងមិនអាចបំភ្លេចបាន។ មគ្គុទ្ទេសក៍ក្នុងស្រុកប្រៀបដូចជាឃ្លាំងចំណេះដឹងនៃទីក្រុង ដែលដឹងច្បាស់ពីកន្លែងលក់អាហារឆ្ងាញ់ៗ ដែលភ្ញៀវទេសចរទូទៅកម្រនឹងស្គាល់។ ពួកគេនឹងនាំអ្នកទៅកាន់ហាងតូចៗដែលលាក់ខ្លួននៅតាមច្រកផ្លូវតូចចង្អៀត រទេះលក់ម្ហូបអាហារតាមដងផ្លូវដែលតែងតែមានអតិថិជនច្រើន និងទីផ្សារដែលមានម្ហូបប្លែកៗ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ អ្នកនឹងមានឱកាសភ្លក្សរសជាតិមុខម្ហូបពិសេសៗដូចជា នំបញ្ចុកសម្លរខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ លាយជាមួយគ្រឿងផ្សំធម្មជាតិស្រស់ៗ និង បាញ់ឆែវ ស្រួយដែលពោរពេញដោយសាច់ និងបន្លែ។ មិនតែប៉ុណ្ណោះ អ្នកក៏នឹងបានសាកល្បង គុយទាវ រសជាតិដើមដែលចម្អិនដោយក្ដីស្រឡាញ់ និង បាយសាច់ជ្រូក ដែលជាអាហារពេលព្រឹកដ៏ពេញនិយមរបស់ខ្មែរ។ មគ្គុទ្ទេសក៍នឹងណែនាំអ្នកឱ្យស្គាល់នូវ បង្អែមខ្មែរ ជាច្រើនមុខដូចជា នំអាកោ ដែលមានរសជាតិផ្អែមជាប់ចិត្ត និង បង្អែមសង់ខ្យាពងទា ដែលជាបង្អែមបុរាណដ៏ល្បីល្បាញ។ គ្រប់មុខម្ហូបទាំងអស់នេះ ត្រូវបានរៀបចំឡើងដោយគ្រឿងផ្សំស្រស់ៗ និងរូបមន្តប្រពៃណី ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការចម្អិនអាហាររបស់ប្រជាជនខ្មែរ។ លើសពីការភ្លក្សរសជាតិ មគ្គុទ្ទេសក៍នឹងដើរតួជាអ្នកបកស្រាយវប្បធម៌ ដែលជួយអ្នកឱ្យយល់ពីប្រវត្តិ សារៈសំខាន់ និងទំនៀមទម្លាប់ដែលទាក់ទងនឹងមុខម្ហូបនីមួយៗ។ ឧទាហរណ៍ ពួកគេអាចនឹងពន្យល់ពីរបៀបដែលមុខម្ហូបខ្លះត្រូវបានទទួលទានក្នុងពិធីបុណ្យប្រពៃណី ឬរបៀបដែលគ្រឿងផ្សំជាក់លាក់មួយត្រូវបានប្រើប្រាស់ អ្នកនឹងបានឃើញពីរបៀបដែលប្រជាជនក្នុងស្រុកប្រើប្រាស់គ្រឿងផ្សំស្រស់ៗពីទីផ្សារ និងរបៀបដែលពួកគេត្រៀមរៀបចំអាហារដោយដៃផ្ទាល់។ ការធ្វើដំណើរនេះក៏ផ្តល់ឱកាសឱ្យអ្នកសង្កេតមើលជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរផងដែរ ដូចជាការប្រាស្រ័យទាក់ទងគ្នា ការលក់ដូរ និងទម្លាប់នៃការញ៉ាំអាហារ។ នេះមិនត្រឹមតែជាការភ្លក្សរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងសកម្មភាពសង្គមដែលបង្ហាញពីភាពរស់រវើក និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ កង្វល់ចម្បងមួយរបស់ភ្ញៀវទេសចរ គឺសុវត្ថិភាពម្ហូបអាហារនៅពេលបរិភោគអាហារតាមផ្លូវ ទោះជាយ៉ាងណាក៏ដោយ មគ្គុទ្ទេសក៍ក្នុងស្រុកនឹងដើរតួជាអ្នកធានាគុណភាពរបស់អ្នក។ ពួកគេដឹងច្បាស់ថាហាងណាខ្លះដែលមានអនាម័យល្អ ប្រើប្រាស់គ្រឿងផ្សំស្រស់ៗ និងអនុវត្តតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ពួកគេនឹងណែនាំអ្នកទៅកាន់កន្លែងដែលប្រជាជនក្នុងស្រុកខ្លួនឯងនិយមទទួលទាន ដែលជាសញ្ញាមួយបញ្ជាក់ពីគុណភាព និងអនាម័យ។ អ្នកនឹងអាចភ្លក្សរសជាតិម្ហូបឆ្ងាញ់ៗដោយគ្មានការភ័យខ្លាច ព្រោះអ្នកដឹងថាអ្នកកំពុងទទួលទាននៅកន្លែងដែលគួរឱ្យទុកចិត្ត។ ការមានមគ្គុទ្ទេសក៍ក្នុងស្រុក គឺប្រៀបដូចជាមានមិត្តភ័ក្តិម្នាក់ដែលមើលថែរក្សាអ្នក ធានាថាបទពិសោធន៍ម្ហូបអាហាររបស់អ្នកមានសុវត្ថិភាព និងរីករាយ។ ការទំនាក់ទំនងជាមួយអ្នកលក់អាហារតាមផ្លូវ គឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍នេះ។ មគ្គុទ្ទេសក៍នឹងជួយសម្រួលដល់ការសន្ទនារបស់អ្នក មិនថាជាការសួរអំពីគ្រឿងផ្សំ របៀបចម្អិន ឬគ្រាន់តែសួរពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ អ្នកនឹងអាចសួរសំណួរផ្ទាល់ទៅអ្នកចម្អិនម្ហូប ហើយរៀនពីបច្ចេកទេស និងគន្លឹះពិសេសៗរបស់ពួកគេ។ ពួកគេអាចនឹងចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ឬប្រាប់ពីប្រវត្តិរបស់ហាងពួកគេ។ នេះមិនត្រឹមតែជាការទិញអាហារនោះទេ ប៉ុន្តែជាការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអ្នកស្រុក ដែលនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អ។ ការស្វែងរកកន្លែងញ៉ាំអាហារឆ្ងាញ់ៗដោយខ្លួនឯងនៅក្នុងទីក្រុងថ្មីមួយអាចជាការលំបាក និងចំណាយពេលច្រើន។ មគ្គុទ្ទេសក៍ក្នុងស្រុកបានរៀបចំផែនការយ៉ាងល្អិតល្អន់រួចជាស្រេចនូវផ្លូវដើរ និងកន្លែងញ៉ាំអាហារល្អបំផុត ការធ្វើបែបនេះនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកមានភាពរលូន និងងាយស្រួល។ ពួកគេនឹងនាំអ្នកពីកន្លែងមួយទៅកន្លែងមួយទៀតដោយប្រសិទ្ធភាព ដោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលា។ អ្នកនឹងអាចភ្លក្សរសជាតិមុខម្ហូបជាច្រើនប្រភេទក្នុងរយៈពេលខ្លី ហើយទទួលបានបទពិសោធន៍ដ៏អស្ចារ្យដោយមិនចាំបាច់ព្រួយបារម្ភពីការវង្វេងផ្លូវ ឬការជ្រើសរើសខុស។ នេះក៏អនុញ្ញាតឱ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បីស្វែងយល់ពីកន្លែងផ្សេងទៀតក្នុងទីក្រុងផងដែរ ដូចជាប្រាសាទបុរាណ ឬសារមន្ទីរ ពេលវេលាដ៏មានតម្លៃរបស់អ្នកនឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុត។ ដំណើរកម្សាន្តភ្លក្សអាហារតាមផ្លូវជាមួយមគ្គុទ្ទេសក៍ក្នុងស្រុក គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់បទពិសោធន៍ទេសចរណ៍ដ៏ពេញលេញនៅកម្ពុជា។ វាផ្តល់ជូននូវភាពងាយស្រួល សុវត្ថិភាព ការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងឱកាសដើម្បីភ្លក្សរសជាតិអាហារឆ្ងាញ់ៗដែលលាក់ខ្លួន។ នេះមិនមែនគ្រាន់តែជាការធ្វើដំណើរសម្រាប់ក្រពះនោះទេ ប៉ុន្តែជាការធ្វើដំណើរសម្រាប់ស្មារតី ដែលនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ និងចំណេះដឹងដ៏មានតម្លៃអំពីប្រទេសកម្ពុជា។